ប្រជាជនខ្មែរមានការយល់ឃើញយ៉ាងស៊ីជម្រៅ ហើយចម្រុះទៅលើពិធីសាសនា និងជំនឿ។ នេះក៏ដោយសារកម្ពុជាមានប្រវត្តិសាស្ត្រយូរលង់ ដែលព្រះពុទ្ធសាសនាថេរវាទ និងព្រហ្មញ្ញសាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងជីវិតរស់នៅ និងផ្នត់គំនិតខ្មែរ។ នៅក្នុងបរិបទប្រាសាទខ្មែរនាសម័យបុរាណ ពិធីសាសនា និងជំនឿបានដើរតួនាទីជាបេះដូង និងជាព្រលឹងនៃអត្ថិភាពទាំងមូលរបស់ប្រាសាទ។ ប្រាសាទមិនមែនត្រឹមតែជាសំណង់ថ្មធម្មតានោះទេ តែជាមជ្ឈមណ្ឌលដ៏ពិសិដ្ឋមួយដែលបង្កប់នូវអត្ថន័យសាសនា សង្គម នយោបាយ និងលទ្ធិជំនឿយ៉ាងស៊ីជម្រៅ។ ជំនឿ គឺជាមូលដ្ឋានគ្រឹះដែលជំរុញឱ្យមានការកសាង និងថែរក្សាប្រាសាទ។ ព្រហ្មញ្ញសាសនា ឬហិណ្ឌូសាសនា គឺជាជំនឿដ៏លេចធ្លោបំផុតនៅសម័យអង្គរ។ លទ្ធិសិវនិយមជាការគោរពបូជាព្រះឥសូរ (ព្រះសិវៈ) ដែលជាអាទិទេពបំផ្លាញ និងបង្កើតឡើងវិញ។ ប្រាសាទជាច្រើនត្រូវបានឧទ្ទិសដល់ព្រះឥសូរ ជាពិសេសតាមរយៈការតម្កល់លិង្គ ដែលជានិមិត្តរូបនៃអំណាច។ ជំនឿនេះតំណាងឱ្យវដ្ដនៃជីវិត ការចាប់កំណើត និងការរំលាយ។ លទ្ធិវិស្ណុនិយមជាការគោរពបូជាព្រះវិស្ណុ ដែលជាអាទិទេពថែរក្សា និងការពារលោក។ ប្រាសាទអង្គរវត្ត គឺជាឧទាហរណ៍ដ៏សំខាន់នៃប្រាសាទដែលឧទ្ទិសដល់ព្រះវិស្ណុ។ ជំនឿនេះសង្កត់ធ្ងន់លើការការពារ ស្ថិរភាព និងសណ្ដាប់ធ្នាប់។ លទ្ធិទេវរាជគឺជាជំនឿដែលចាត់ទុកព្រះមហាក្សត្រជាអាទិទេពរស់ ឬជាតំណាងរបស់អាទិទេពនៅលើផែនដី។ ការកសាងប្រាសាទ គឺជាមធ្យោបាយមួយដើម្បីបង្ហាញពីអំណាចដ៏ទេវភាព និងឋានៈដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ដែលធានានូវភាពរុងរឿងរបស់នគរ។ ព្រះពុទ្ធសាសនាមហាយានបានរីកចម្រើនខ្លាំងនៅចុងសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលបានកសាងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។ គោលការណ៍សំខាន់គឺការស្វែងរក ការត្រាស់ដឹង ដើម្បីជួយសត្វលោកទាំងពួងឱ្យរួចផុតពីទុក្ខ។ ការគោរព ព្រះពោធិសត្វ ជាពិសេស ព្រះពោធិសត្វលោកេស្វរៈ ដែលតំណាងឱ្យការប្រោសសត្វ។ អត្ថន័យរួមនៃជំនឿគឺថា វាបានផ្ដល់នូវក្របខណ្ឌទស្សនវិជ្ជាសម្រាប់រៀបចំសង្គមខ្មែរ។ វាជួយកំណត់ សីលធម៌ តម្លៃ និង គោលបំណងនៃជីវិត សម្រាប់ទាំងអ្នកដឹកនាំ និងប្រជារាស្ត្រ។ ជំនឿគឺជាកម្លាំងចលករដែលជំរុញឱ្យមានការចំណាយធនធានដ៏មហាសាលក្នុងការកសាងប្រាសាទដ៏អស្ចារ្យទាំងនោះ។ ពិធីសាសនានៅក្នុងប្រាសាទ គឺជាទម្រង់ជាក់ស្ដែងនៃការបង្ហាញជំនឿ និងការផ្សារភ្ជាប់ទៅនឹងអាទិទេព។ ការគោរពបូជាអាទិទេពគឺជាពិធីសំខាន់បំផុតដើម្បីបង្ហាញការគោរពដឹងគុណ និងការលះបង់ចំពោះអាទិទេពដែលតម្កល់នៅក្នុងប្រាសាទ។ នេះរួមបញ្ចូលទាំងការថ្វាយតង្វាយ ការសូត្រមន្ត និងការបួងសួង។ ព្រះមហាក្សត្រ និងប្រជារាស្ត្របានធ្វើពិធីដើម្បីឧទ្ទិសកុសលដល់បុព្វបុរស និងញាតិកា។ ពួកគេក៏បានបន់ស្រន់ដើម្បីស្វែងរកពរជ័យ សេចក្ដីសុខ សុវត្ថិភាព សុភមង្គល ជ័យជំនះក្នុងសង្គ្រាម និងភោគផលបរិបូរណ៍សម្រាប់នគរផងដែរ។ ពិធីសាសនាធំៗជាកន្លែងបង្ហាញពីអំណាច និងបារមីរបស់ព្រះមហាក្សត្រ ដែលជាអ្នកឧបត្ថម្ភសាសនា និងជាតំណាងអាទិទេព។ នេះជួយបង្រួបបង្រួមប្រជារាស្ត្រឱ្យស្ថិតក្រោមការដឹកនាំរបស់ព្រះអង្គ។ ពិធីមួយចំនួនមានគោលបំណងសម្អាត និងបន្សុទ្ធទាំងរូបកាយ ចិត្តគំនិត និងបរិវេណប្រាសាទ ដើម្បីរក្សាភាពពិសិដ្ឋនៃទីកន្លែងបូជា។ ពិធីសាសនាក៏រួមបញ្ចូលពិធីបុណ្យប្រចាំឆ្នាំ ឬពិធីដង្ហែររូបសំណាកអាទិទេព ដែលជាឱកាសសម្រាប់ប្រជារាស្ត្រចូលរួម និងផ្សារភ្ជាប់ខ្លួនទៅនឹងជំនឿរួម។ ពិធីសាសនា គឺជាកញ្ចក់ឆ្លុះបញ្ចាំងនៃជំនឿដ៏រស់រវើកក្នុងសង្គមបុរាណ។ វាជាមធ្យោបាយទំនាក់ទំនងរវាងមនុស្ស និងអាទិទេព ជាឧបករណ៍ បង្រួបបង្រួមសង្គម និងជាការបង្ហាញ អំណាចនយោបាយ ដ៏មហិមារបស់ព្រះមហាក្សត្រ។ ពិធីទាំងនេះបានធ្វើឱ្យប្រាសាទក្លាយជាកន្លែងដែលជីវិតសាសនា និងជីវិតប្រចាំថ្ងៃបានជួបគ្នា បង្កើតបានជាអរិយធម៌ខ្មែរដ៏រុងរឿង។ លក្ខណៈនៃការតម្កល់អាសនៈ គឺជាទីតម្កល់សម្រាប់រូបសំណាកអាទិទេព ឬវត្ថុសក្តិសិទ្ធិផ្សេងៗនៅក្នុងប្រាសាទ។ អាសនៈសំខាន់ៗតែងតែស្ថិតនៅចំកណ្ដាលនៃបន្ទប់បូជា ឬប្រាង្គប្រាសាទ។ នេះគឺដើម្បីសម្គាល់ថាទីនោះជាបេះដូងនៃប្រាសាទ និងជាចំណុចកណ្ដាលនៃចក្រវាឡ។ អាសនៈត្រូវបានសង់លើវេទិកា ឬជើងទម្រខ្ពស់ៗ ដើម្បីបង្ហាញពីឋានៈដ៏ខ្ពង់ខ្ពស់របស់អាទិទេព និងជាកន្លែងសម្រាប់គោរពបូជា។ អាសនៈតែងត្រូវបានឆ្លាក់លម្អដោយក្បាច់ផ្កាភ្ញី រូបសត្វទេព ឬរឿងរ៉ាវទាក់ទងនឹងទេវកថា ដែលបង្ហាញពីភាពពិសិដ្ឋ និងភាពអស្ចារ្យ។ រូបសំណាកអាទិទេពនៅលើអាសនៈតែងបែរមុខទៅទិសសំខាន់ណាមួយ ដូចជាទិសខាងកើត (ទិសនៃព្រះអាទិត្យរះ) ដែលតំណាងឱ្យភាពរុងរឿង និងការចាប់ផ្ដើម។ ប្រភេទនៃតង្វាយ ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រាសាទមានច្រើនប្រភេទ ហើយជាទូទៅត្រូវបានជ្រើសរើសទៅតាមលទ្ធភាព និងជំនឿរបស់អ្នកបូជា។ ផ្កា និងធូប ជាគ្រឿងបូជាទូទៅបំផុត តំណាងឱ្យភាពបរិសុទ្ធ ភាពក្រអូប និងការគោរព។ ផ្លែឈើ និងភេសជ្ជៈដូចជាទឹកដោះគោ ទឹកឃ្មុំ ឬភេសជ្ជៈផ្សេងៗ តំណាងឱ្យសេចក្ដីចម្រើន និងភោគផលបរិបូរណ៍។ អង្ករ និងនំចំណី ជាអាហារសំខាន់ តំណាងឱ្យជីវិត និងភាពរុងរឿង។ វត្ថុមានតម្លៃដូចជាមាស ប្រាក់ ត្បូងមានតម្លៃ ឬសម្លៀកបំពាក់ល្អៗ ត្រូវបានថ្វាយជាគ្រឿងបូជាដ៏ខ្ពស់បំផុត ដើម្បីបង្ហាញការគោរព និងស្វែងរកពរជ័យធំធេង។ ក្នុងពិធីបូជាយញ្ញមួយចំនួន សត្វក៏ជាតង្វាផងដែរដូចជាពពែ ឬមាន់ ដែលអាចត្រូវបានបូជាដើម្បីថ្វាយអាទិទេព។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនេះមិនសូវទូលំទូលាយដូចគ្រឿងបូជាផ្សេងៗឡើយ។ ប្រាសាទខ្មែរមានអត្ថន័យ និងមុខងារយ៉ាងទូលំទូលាយ លើសពីការគ្រាន់តែជាទីសក្ការៈបូជា។ ប្រាសាទជាទីតម្កល់អាទិទេព និងជាកន្លែងសម្រាប់ប្រជារាស្ត្រ និងរាជវង្សធ្វើពិធីបូជា បួងសួង និងបំពេញបុណ្យកុសល។ បន្ថែមពីនេះ ប្រាសាទក៏ជាកន្លែងសម្រាប់ព្រាហ្មណ៍ ឬបព្វជិតធ្វើពិធីសាសនា សូត្រមន្ត និងផ្សព្វផ្សាយចំណេះដឹងសាសនា។ ជារឿយៗក៏មានសាលារៀនសាសនានៅក្នុងបរិវេណប្រាសាទផងដែរ។ ស្ដេចខ្មែរបានប្រើប្រាសាទជាមធ្យោបាយបង្ហាញអំណាចដ៏ទេវភាពរបស់ព្រះអង្គ និងជាទីប្រកាសព្រះរាជក្រឹត្យ។ ប្រាសាទក៏ជាកន្លែងកត់ត្រាព្រឹត្តិការណ៍សំខាន់ៗតាមរយៈសិលាចារឹកផងដែរ។ ប្រាសាទទាំងនេះក៏ជាកន្លែងសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាផងដែរ ហើយក៏ជាប្រភពចំណូលចូលសេដ្ឋកិច្ចជាតិ។ ទ្រព្យសម្បត្តិទាំងនេះជួយទ្រទ្រង់ការថែទាំប្រាសាទ និងបុគ្គលិកសាសនា។ ប្រាសាទបង្ហាញពីស្នាដៃស្ថាបត្យកម្ម ចម្លាក់ និងក្បាច់រចនាដ៏វិចិត្រ ដែលឆ្លុះបញ្ចាំងពីជំនាញ និងការច្នៃប្រឌិតរបស់បុព្វបុរសខ្មែរ។ ចម្លាក់ទាំងនោះរៀបរាប់រឿងរ៉ាវទេវកថា ប្រវត្តិសាស្ត្រ និងទិដ្ឋភាពជីវិតប្រចាំថ្ងៃ។ ប្រាសាទមួយចំនួនត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធរបស់ស្ដេចដែលបានសោយទិវង្គត ដោយចាត់ទុកព្រះអង្គជាអាទិទេពបន្ទាប់ពីសុគតទៅ។